ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមតែងតែនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូបក្នុងសង្គម។ ទំនាក់ទំនងដ៏ល្អរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចាប់ផ្តើមចេញពីការញញឹម និងពាក្យសម្តីដ៏រាក់ទាក់បំផុត។ វប្បធម៌នៃការសួរសុខទុក្ខ គឺជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃ។ ការចេះរាប់អាន និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកតាមរយៈការសន្ទនាខ្លីៗជួយបង្កើតនូវសន្តិភាពផ្លូវចិត្តយ៉ាងក្រៃលែង។ ថ្ងៃនេះយើងនឹងលើកយកពីចំណុចសំខាន់ៗមួយចំនួនមកបង្ហាញអំពីរបៀបដែលប្រជាជនកម្ពុជាប្រើប្រាស់ដើម្បីរឹតចំណងមិត្តភាព។ នៅពេលយើងបានជួបមនុស្សដែលចាស់ទុំជាង យើងតែងតែលើកដៃសំពះជម្រាបសួរទៅតាមប្រពៃណីដ៏ខ្ពង់ខ្ពស់របស់យើង។ ពាក្យថាជម្រាបសួរ គឺជាពាក្យដំបូងបំផុតដែលយើងប្រើដើម្បីបង្ហាញពីការគោរព និងសីលធម៌ដ៏ល្អប្រពៃនៅក្នុងចិត្ត។ ចំពោះមិត្តភក្តិដែលស្និទ្ធស្នាលវិញ យើងគ្រាន់តែប្រើពាក្យថាសួស្ដីនិងញញឹមដាក់គ្នាទៅវិញទៅមកដោយភាពកក់ក្តៅ។ សំណួរថាតើសុខសប្បាយជាទេ គឺជាសំណួរមូលដ្ឋានដែលយើងតែងតែសួរនាំគ្នាដើម្បីដឹងពីសុខទុក្ខរបស់ភាគីម្ខាងទៀត។ បើទោះបីជាយើងមិនមានរឿងអ្វីត្រូវនិយាយច្រើនក៏ដោយ ក៏ពាក្យសួរសុខទុក្ខនេះអាចធ្វើឱ្យមនុស្សមានអារម្មណ៍ល្អបានដែរ។ ជួនកាលយើងឃើញអ្នកជិតខាងដើរចេញទៅក្រៅ យើងតែងតែសួរនាំដោយភាពស្និទ្ធស្នាលបំផុតថាទៅណាមកណាដែរហ្នឹង។ សំណួរថាទៅណាមកណា មិនមែនជាការចង់ដឹងរឿងបុគ្គលពេកនោះឡើយ ប៉ុន្តែវាគឺជាសញ្ញានៃការរាប់អានគ្នាប៉ុណ្ណោះ។ ការសួរសុខទុក្ខតាមកាលៈទេសៈជួយឱ្យបរិយាកាសជុំវិញខ្លួនយើងប្រែជាមានភាពរស់រវើក និងមិនមានភាពឯកោឡើយ។ យើងគួរតែប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យទៅតាមស្ថានភាពជាក់ស្តែងដើម្បីកុំឱ្យមានការយល់ច្រឡំណាមួយកើតឡើង។ ស្មារតីនៃការចេះសួរសុខទុក្ខគ្នានៅតាមដងផ្លូវបង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់ប្រជាជននៅក្នុងសហគមន៍តែមួយ។ ទោះបីជាក្នុងពេលប្រញាប់ប្រញាល់យ៉ាងណាក៏ដោយ ការងក់ក្បាលរាក់ទាក់បន្តិចក៏ជាសញ្ញានៃការសួរសុខទុក្ខដ៏ល្អមួយដែរ។ ភាសាខ្មែរយើងមានភាពទន់ភ្លន់ខ្លាំងណាស់នៅពេលដែលយើងចេះជ្រើសរើសពាក្យមកប្រើប្រាស់ឱ្យត្រូវតាមឋានៈរបស់មនុស្ស។ ការបង្កើតទម្លាប់សួរសុខទុក្ខមនុស្សនៅជុំវិញខ្លួននឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍និងគួរឱ្យស្រឡាញ់។ មិត្តភាពថ្មីៗជាច្រើនត្រូវបានចាប់ផ្តើមចេញពីការសួរសុខទុក្ខដោយមិនរំពឹងទុកនៅតាមទីសាធារណៈផ្សេងៗក្នុងក្រុង។ គ្រប់ពេលដែលយើងនិយាយពាក្យសួរសុខទុក្ខ យើងកំពុងតែចែករំលែកនូវថាមពលវិជ្ជមានទៅកាន់មនុស្សគ្រប់រូបជានិច្ច។ ចូររក្សានូវទម្លាប់នៃការសួរសុខទុក្ខនេះឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សានូវអត្តសញ្ញាណដ៏ល្អរុងរឿងរបស់ជាតិយើង។ សំណួរដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា គឺការសួរនាំគ្នាអំពីការហូបចុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តើអ្នកបានញ៉ាំបាយហើយឬនៅ គឺជាពាក្យដែលយើងប្រើដើម្បីសួរសុខទុក្ខជំនួសឱ្យពាក្យថា តើអ្នកសុខសប្បាយទេមែនទេ? ការសួរនាំរឿងបាយទឹកបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពរាក់ទាក់ដែលចេញពីចិត្តពិតប្រាកដរបស់ខ្មែរយើង។ នៅពេលដែលយើងសួរថាបានញ៉ាំអីហើយឬនៅ វាតែងតែធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាខ្លួនគាត់ត្រូវបានគេបារម្ភ។ ប្រសិនបើគេឆ្លើយថាបានញ៉ាំរួចហើយ យើងអាចបន្តសំណួរមួយទៀតថាតើបានញ៉ាំអីដែរដើម្បីឱ្យការសន្ទនាកាន់តែវែង។ ការនិយាយគ្នាអំពីរឿងម្ហូបអាហារ គឺជាប្រធានបទដ៏មានសុវត្ថិភាពបំផុតដែលមិនប៉ះពាល់ដល់អារម្មណ៍អ្នកណាម្នាក់ឡើយ។ ភាគច្រើននៃពួកយើងតែងតែចូលចិត្តចែករំលែកប្រាប់គ្នាអំពីម្ហូបដែលឆ្ងាញ់ៗដែលយើងបានសាកល្បងញ៉ាំនាពេលកន្លងមក។ វប្បធម៌នៃការហៅគ្នាទៅញ៉ាំបាយ គឺជាការបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ និងការចេះចែករំលែករបស់ប្រជាជនខ្មែរយើង។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការសួរនាំរឿងអាហារតែងតែនាំមកនូវស្នាមញញឹម និងភាពស្និទ្ធស្នាលជានិច្ច។ ជួនកាលយើងគ្រាន់តែសួរដើម្បីជាសុជីវធម៌ប៉ុណ្ណោះ ប៉ុន្តែវាគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់ទំនាក់ទំនងយូរអង្វែង។ ម្ហូបខ្មែរមានច្រើនមុខណាស់ ដូច្នេះការនិយាយគ្នាអំពីរឿងនេះមិនងាយនឹងចប់ដោយងាយៗនោះទេក្នុងពេលសន្ទនា។ សូម្បីតែអ្នកដែលមិនដែលស្គាល់គ្នាសោះ ក៏អាចនិយាយគ្នាបានយ៉ាងរលូននៅពេលចាប់ផ្តើមសួរនាំអំពីរឿងញ៉ាំបាយនេះដែរ។ ការយកចិត្តទុកដាក់លើសុខភាពតាមរយៈការសួរនាំរឿងអាហារ គឺជាចំណុចពិសេសមួយនៃវប្បធម៌ដ៏ទន់ភ្លន់របស់ខ្មែរ។ យើងគួរតែបន្តប្រើប្រាស់សំណួរដ៏មានអត្ថន័យនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ ភាពសាមញ្ញនៃការសួរនាំរឿងបាយទឹកនេះហើយដែលធ្វើឱ្យសង្គមខ្មែរមានភាពកក់ក្តៅដូចជាគ្រួសារតែមួយអញ្ចឹងដែរ។ ការសន្ទនាខ្លីៗរឿងម្ហូបអាហារអាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យទំនាក់ទំនងមានភាពកាន់តែល្អប្រសើរឡើងថែមទៀត។ ការប្រើសព្វនាមឱ្យបានត្រឹមត្រូវទៅតាមអាយុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យការសន្ទនាមានភាពរលូននិងគួរឱ្យចង់ស្តាប់។ យើងតែងតែហៅអ្នកដែលមានអាយុច្រើនជាងខ្លួនថាបង ដើម្បីបង្ហាញពីការគោរពនិងភាពស្និទ្ធស្នាលដូចជាបងប្អូនបង្កើត។ ចំពោះអ្នកដែលមានអាយុតិចជាងយើងវិញ ការហៅថាអូនគឺជាការផ្ដល់នូវភាពកក់ក្តៅនិងក្ដីស្រឡាញ់តាមបែបខ្មែរយើង។ ការហៅមនុស្សដែលយើងមិនស្គាល់ថាពូឬមីង ជួយបង្កើតនូវបរិយាកាសមួយដែលពោរពេញទៅដោយការគោរពនិងសុជីវធម៌។ វប្បធម៌នៃការចាត់ទុកអ្នកដទៃដូចជាសាច់ញាតិក្នុងគ្រួសារ គឺជាចំណុចខ្លាំងមួយដែលធ្វើឱ្យបរទេសកោតសរសើរខ្មែរ។ នៅពេលយើងប្រើពាក្យហៅបានត្រឹមត្រូវ វានឹងធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាទទួលបានតម្លៃនិងការឱ្យកិត្តិយសពីយើង។ ការហៅលោកតាឬលោកយាយទៅកាន់មនុស្សចាស់ជរា គឺជាកាតព្វកិច្ចដែលក្មេងៗជំនាន់ក្រោយត្រូវតែអនុវត្តតាមឱ្យបានល្អ។ ពាក្យពេចន៍ដែលចេញមកដោយមានការគោរពឋានៈជួយឱ្យការនិយាយខ្សឹបខ្សៀវឬការសួរនាំខ្លីៗមានភាពកក់ក្តៅជានិច្ច។ យើងមិនគួរប្រើពាក្យអសុរោះ ឬការហៅដែលមិនសមរម្យទៅកាន់អ្នកដទៃទោះបីជាស្ថិតក្នុងភាពខឹងសម្បារយ៉ាងណាក៏ដោយ។ ការចេះឱនលំទោននិងប្រើពាក្យបងប្អូនជួយរំលាយនូវភាពមានះ និងការយល់ច្រឡំផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងកន្លែងធ្វើការ ការហៅគ្នាថាបងឬអូនជួយឱ្យការងារមានភាពរលូននិងមានកិច្ចសហការល្អជាងការហៅឈ្មោះទទេៗ។ សង្គមខ្មែរឱ្យតម្លៃខ្លាំងណាស់លើការប្រើប្រាស់ពាក្យសម្តីដែលផ្អែមល្ហែម និងការចេះស្គាល់ឋានៈខ្ពស់ទាបរបស់មនុស្ស។ ការហៅអ្នកលក់ដូរតាមចិញ្ចើមថ្នល់ថាបងឬមីងនឹងធ្វើឱ្យការទិញទំនិញរបស់អ្នកមានភាពសប្បាយរីករាយនិងរួសរាយ។ វាគឺជាមន្តស្នេហ៍នៃភាសាខ្មែរដែលអនុញ្ញាតឱ្យយើងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈបានយ៉ាងងាយ។ ចូរចងចាំថាការហៅមនុស្សឱ្យបានត្រឹមត្រូវ គឺជាជំហានដំបូងនៃភាពជោគជ័យក្នុងការធ្វើទំនាក់ទំនងក្នុងសង្គមបច្ចុប្បន្ន។ មិនថាអ្នកមានឋានៈបុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណានោះទេ ការចេះគោរពចាស់ទុំនៅតែជាសីលធម៌ដែលមិនអាចខ្វះបានឡើយ។ ការប្រើពាក្យសម្តីទន់ភ្លន់ជាមួយសព្វនាមត្រឹមត្រូវនឹងជួយឱ្យអ្នកទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន។ យើងគួរតែបង្រៀនកូនចៅឱ្យចេះហៅសាច់ញាតិ និងអ្នកដទៃឱ្យបានត្រឹមត្រូវតាំងពីពួកគេនៅតូចៗដើម្បីជាទម្លាប់ល្អ។ ភាពស្រស់ស្អាតនៃទំនាក់ទំនងក្នុងប្រទេសកម្ពុជា គឺស្ថិតនៅលើការចេះប្រើពាក្យបងប្អូនពូមីងនេះឯងដែលមិនអាចកាត់ថ្លៃបាន។ ការគោរពគ្នាទៅវិញទៅមកតាមរយៈសម្តី គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមមួយដែលមានសន្តិភាពនិងសុភមង្គល។ បន្ទាប់ពីការសួរសុខទុក្ខទូទៅរួចមក មនុស្សភាគច្រើនតែងតែចូលចិត្តសួរនាំគ្នាអំពីស្ថានភាពនៃការងារប្រចាំថ្ងៃ។ សំណួរថាតើមួយរយៈនេះរវល់ខ្លាំងដែរឬទេ គឺជាវិធីសាស្ត្រដ៏ល្អដើម្បីបើកផ្លូវឱ្យម្ខាងទៀតរៀបរាប់ពីការងាររបស់គាត់។ ការសួរនាំពីរបររកស៊ីលក់ដូរ គឺជាការបង្ហាញពីការគាំទ្រនិងការចង់ឃើញអ្នកដទៃទទួលបានជោគជ័យក្នុងជីវិតរស់នៅ។ នៅពេលដែលយើងឃើញគេលក់ដាច់ យើងតែងតែត្រេកអរនិងពោលពាក្យសរសើរដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម។ ប្រសិនបើការងារមានភាពស្មុគស្មាញ ការសួរសុខទុក្ខខ្លីៗអាចជួយកាត់បន្ថយភាពហត់នឿយរបស់មិត្តរួមការងារបានខ្លះដែរ។ ការសួរថាការងារអំណោយផលទេជួយឱ្យយើងដឹងពីស្ថានភាពទូទៅនិងអាចផ្ដល់យោបល់ល្អៗខ្លះទៅកាន់មិត្តភក្តិរបស់យើង។ នៅក្នុងសង្គមខ្មែរ ការជួយទិញទំនិញនិងការសួរនាំពីការលក់ដូរ គឺជាសញ្ញានៃការរាប់អានគ្នាដ៏មានអត្ថន័យជ្រាលជ្រៅ។ យើងមិនគួរប្រើសំណួរដែលដាក់សម្ពាធដល់អ្នកដទៃអំពីរឿងលុយកាក់ពេកនោះទេ ប៉ុន្តែគួរតែសួរនាំដោយភាពទន់ភ្លន់។ ការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងរឿងការងារជួយឱ្យយើងគ្រប់គ្នាមានកម្លាំងចិត្តក្នុងការតស៊ូជាមួយជីវិតបន្តទៀត។ មិត្តភាពនៅក្នុងកន្លែងធ្វើការនឹងកាន់តែរឹងមាំប្រសិនបើយើងចេះសួរសុខទុក្ខគ្នារាល់ព្រឹកមុនពេលចាប់ផ្តើមបំពេញភារកិច្ច។ ការសន្ទនាអំពីរឿងអាជីវកម្មជួនកាលក៏អាចនាំមកនូវឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។ យើងគួរតែចេះស្ដាប់ឱ្យបានច្រើនជាងការនិយាយនៅពេលដែលមិត្តភក្តិកំពុងរៀបរាប់អំពីការលំបាកក្នុងរបររកស៊ីរបស់គេ។ ពាក្យសម្តីផ្អែមល្ហែមនិងការសួរសុខទុក្ខអតិថិជន គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលប្រកបរបរលក់ដូរ។ ការចេះសួរនាំពីសុខទុក្ខបុគ្គលិកក្រោមបង្គាប់ក៏ជាចំណុចសំខាន់មួយដែលអ្នកដឹកនាំគ្រប់រូបគួរតែមាននិងអនុវត្តជាប្រចាំ។ ភាពជោគជ័យនៃអាជីវកម្មមិនមែនអាស្រ័យលើតែដើមទុននោះទេ ប៉ុន្តែក៏អាស្រ័យលើទំនាក់ទំនងល្អជាមួយមនុស្សផងដែរ។ យើងអាចរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃបានយ៉ាងច្រើនតាមរយៈការជជែកគ្នាខ្លីៗអំពីរឿងការងារនិងមុខរបរ។ ការផ្ដល់កម្លាំងចិត្តតាមរយៈពាក្យសម្តី គឺជាអំណោយដ៏មានតម្លៃបំផុតដែលយើងអាចផ្ដល់ឱ្យគ្នាទៅវិញទៅមកបានរាល់ថ្ងៃ។ ចូររក្សាភាពរួសរាយរាក់ទាក់ជានិច្ចទោះបីជាការងារមានភាពមមាញឹកយ៉ាងណាក៏ដោយដើម្បីរក្សានូវបរិយាកាសរីករាយ។ ការសន្ទនាដែលពោរពេញដោយភាពវិជ្ជមាននឹងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់ទាំងខ្លួនឯងនិងមនុស្សដែលនៅជុំវិញ។ ទំនាក់ទំនងល្អក្នុងរឿងការងារ គឺជាទ្រព្យសម្បត្តិដែលមិនអាចមើលឃើញដោយភ្នែកប៉ុន្តែវាមានតម្លៃមហាសាលបំផុត។ ប្រសិនបើអ្នកមិនដឹងថាត្រូវនិយាយអ្វីបន្តទៀតនោះទេ ប្រធានបទអំពីអាកាសធាតុគឺជាជម្រើសដ៏ល្អនិងសុវត្ថិភាពបំផុត។ សំណួរថាថ្ងៃនេះក្តៅណាស់មែនទេ គឺជាប្រធានបទដែលមនុស្សគ្រប់រូបអាចយល់ស្របនិងចូលរួមសន្ទនាបានយ៉ាងងាយ។ ការនិយាយពីមេឃភ្លៀងឬមេឃក្តៅជួយឱ្យការរង់ចាំអ្វីមួយមានភាពរហ័ស និងមិនសូវមានភាពធុញទ្រាន់ក្នុងចិត្តឡើយ។ ស្ថានភាពផ្លូវថ្នល់ក្នុងទីក្រុងភ្នំពេញក៏ជាប្រធានបទមួយដែលយើងតែងតែលើកយកមកនិយាយគ្នាលេងជាញឹកញាប់ដែរ។ ការសួរថាតើស្ទះផ្លូវខ្លាំងមែនទេពេលមកនេះ បង្ហាញពីការយល់ចិត្តនិងការដឹងសុខទុក្ខរបស់ភាគីម្ខាងទៀតដែលធ្វើដំណើរ។ យើងអាចចែករំលែកព័ត៌មានអំពីផ្លូវដែលកំពុងស្ទះទៅកាន់អ្នកដទៃដើម្បីឱ្យពួកគេអាចជៀសវាងនិងចំណេញពេលវេលាបាន។ ការត្អូញត្អែរតិចតួចអំពីកម្ដៅថ្ងៃជួយឱ្យយើងមានចំណុចរួមមួយក្នុងការចាប់ផ្តើមការសន្ទនាជាមួយអ្នកដែលមិនស្គាល់។ មិនថាអាកាសធាតុប្រែប្រួលយ៉ាងណានោះទេ ការចេះសួរសុខទុក្ខគ្នានៅតែជារឿងដែលគួរតែធ្វើដើម្បីរក្សាមិត្តភាព។ ការនិយាយអំពីស្ថានភាពចរាចរណ៍ជួយឱ្យយើងដឹងពីការលំបាកដែលមនុស្សគ្រប់រូបកំពុងតែជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ យើងគួរតែរៀនរស់នៅជាមួយស្ថានភាពជាក់ស្តែងនិងចេះប្រើប្រាស់វាជាប្រធានបទដើម្បីរឹតចំណងទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធ។ ការសន្ទនាអំពីរឿងទូទៅទាំងនេះមិនទាមទារឱ្យមានចំណេះដឹងខ្ពង់ខ្ពស់អ្វីឡើយ គ្រាន់តែមានទឹកចិត្តរាក់ទាក់ទៅគឺគ្រប់គ្រាន់ហើយ។ ពេលខ្លះការនិយាយរឿងកំប្លែងខ្លីៗអំពីការស្ទះផ្លូវក៏អាចធ្វើឱ្យបរិយាកាសដែលតានតឹងប្រែជាមានភាពធូរស្រាលបានដែរ។ អាកាសធាតុត្រជាក់នាពេលរដូវរងា គឺជាឱកាសដ៏ល្អសម្រាប់យើងក្នុងការសួរនាំពីសុខភាពរបស់មនុស្សចាស់ក្នុងគ្រួសារ។ ការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការធ្វើដំណើរតាមរយៈការសួរនាំ ក៏ជាសីលធម៌ដ៏ល្អមួយរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់។ យើងគួរតែមានភាពអត់ធ្មត់ខ្ពស់នៅពេលជួបប្រទះនឹងការស្ទះចរាចរណ៍និងចេះនិយាយពាក្យយោគយល់អធ្យាស្រ័យឱ្យគ្នា។ ប្រធានបទសាមញ្ញៗទាំងនេះហើយដែលជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានភាពរស់រវើក និងមិនមានភាពស្ងប់ស្ងាត់ពេក។ ការចេះប្រើប្រាស់ពេលវេលាខ្លីៗដើម្បីជជែកលេងជាមួយអ្នកជិតខាងនឹងធ្វើឱ្យផ្ទះរបស់អ្នកក្លាយជាកន្លែងដែលមានសុភមង្គល។ ចូរប្រើប្រាស់សម្តីដែលប្រកបដោយមេត្តាធម៌នៅពេលនិយាយអំពីបញ្ហាដែលកើតឡើងក្នុងសង្គមដើម្បីកុំឱ្យមានការឈ្លោះគ្នា។ ការយល់ដឹងពីចិត្តសាស្ត្រនៃការសន្ទនាខ្លីៗនឹងជួយឱ្យអ្នកទទួលបានជោគជ័យក្នុងការកសាងបណ្ដាញទំនាក់ទំនងដ៏ល្អ។ ភាពរួសរាយរាក់ទាក់ គឺជាសោរដែលបើកទ្វារបេះដូងរបស់មនុស្សគ្រប់រូបឱ្យចូលមកជិតគ្នាដោយភាពជឿជាក់បំផុត។